តាំងពីបុរាណមក ដូនតាខ្មែរមានជំនឿមុតមាំណាស់ទៅលើរឿងអរូបិយ និងប្រផ្នូលនានា។ ប្រផ្នូលរមែងប្រាប់យើងឲ្យដឹងពីអ្វីដែលកំពុងកើត ឬអាចនឹងកើតឡើងនាពេលខាងមុខ។ ប្រផ្នូលខ្លះប្រាប់ពីហេតុការណ៍ ខ្លះប្រាប់ពីសំណាង និងខ្លះទៀតប្រាប់ពីអារម្មណ៍មនុស្សណាម្នាក់មកលើយើង។ ប្រផ្នូលមួយក្នុងចំណោមនោះគឺជាការកណ្ដាស់។ ជំនឿនេះមានឫសគល់នៅក្នុងវប្បធម៌អាស៊ី ព្រមទាំងខ្មែរផងដែរ។ គេជឿជាក់ថា ពេលនរណាម្នាក់គិតពីយើង ច្រមុះនឹងចាប់ផ្ដើមរមាស់ ហើយធ្វើឱ្យកណ្តាស់ម្តងជាពីរដង។ ទោះយ៉ាងណា បើករណីយើងឈឺ ការកណ្ដាស់មិនរាប់បញ្វូលជាប្រផ្នូលនោះទេ។ ប៉ុន្តែ បើសុខៗស្រាប់តែកណ្ដាស់ វាមិនមែនជាអាការៈផ្តាសាយទេ តែមានន័យថា មានមនុស្សនឹកដល់យើងច្បាស់ណាស់។ ប្រសិនកណ្តាស់ពីរដង បង្ហាញថា គេនិយាយអវិជ្ជមានពីយើង។ បើកណ្តាស់បីដងឬច្រើនជាងនេះ បង្ហាញថា គេគិតវិជ្ជមាន ថែមទាំងខ្លាចអាចបាត់យើងទៀតផង! មួយវិញទៀត នៅពេលសុខៗ ស្រាប់អ្នកកណ្ដាស់ឡើង នោះមានន័យថាមាននរណាម្នាក់កំពុងនិយាយដើម ឬ លើកឈ្មោះអ្នកឡើងហើយ។ អ្នកខ្លះជឿថា ការកណ្តាស់នៅពេលព្រឹកព្រលឹមអាចបង្ហាញថាអ្នកមានភ្ញៀវដែលមិននឹកស្មានដល់មកលេងផ្ទះ។ ជាងនេះទៅទៀត ចំនួនដងដែលយើងកណ្តាស់ គឺជាសញ្ញាមួយបង្ហាញថាមនុស្សផ្សេងកំពុងនិយាយអ្វីអំពីយើង។ ជាឧទាហរណ៍ មនុស្សខ្លះជឿថា ការកណ្តាស់ម្ដងមានន័យថា គេកំពុងនិយាយល្អពីយើង។ កណ្ដាស់ពីរដងមានន័យថា គេកំពុងនិយាយអាក្រក់ពីយើង។ កណ្ដាស់បីដងជាសញ្ញាបង្ហាញថាមាននរណាម្នាក់កំពុងលួចស្រឡាញ់យើង។ ការកណ្ដាស់ក្នុងបរិបទខ្មែរ មិនសូវមានន័យបង្កប់ទូលំទូលាយ ឬស្មុគស្មាញប៉ុន្មានទេ។ ពោលគឺដូចដែលបានរៀបរាប់ខាងលើ វាមានន័យថា កាលណាយើងកណ្ដាស់ អាចនឹងមានមនុស្សកំពុងនិយាយដើម ឬ នឹករឭកដល់យើង។ ដូច្នេះ ការកណ្ដាស់នេះអាចជាវិជ្ជមាន និងអវិជ្ជមានផង។ មនុស្សខ្លះអាចនឹងគិតថាវាជារឿងចៃដន្យ ប៉ុន្តែនៅតែមានប្រជាជនខ្មែរច្រើនដែលនៅតែជឿយ៉ាងមុតមំាលើអបិយជំនឿ ឬ ក៏ប្រផ្នូលមួយនេះដែរ។ ទោះបីជាវាមើលទៅហាក់បីដូចជាធម្មតាមែន ប៉ុន្តែប្រជាជនខ្មែរនៅតែជឿថា វាមានបង្កប់នៅអាថ៌កំបាំងខាងអរូបិយដែលគេគោរពតាមយ៉ាងមុឺងមាត់។